បទចម្រៀងបែបស្នេហារបស់ខ្មែរ មិនត្រឹមតែជាឧបករណ៍សម្រាប់កម្សាន្តអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដួងព្រលឹងនៃវប្បធម៌ទំនាក់ទំនង ដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងរបស់ប្រជាជនខ្មែរគ្រប់ជំនាន់។ ចាប់តាំងពីសម័យមាសនៃទសវត្សរ៍ឆ្នាំ ១៩៦០ ដែលពោរពេញដោយមន្តស្នេហ៍នៃពាក្យកាព្យឃ្លោង និងការប្រៀបធៀបយ៉ាងផ្អែមល្ហែម ។ រហូតមកដល់សម័យឌីជីថលនាពេលបច្ចុប្បន្ន ដែលបទចម្រៀងមានភាពរស់រវើក និងនិយាយត្រង់ៗអំពីតថភាពស្នេហា ទំនុកច្រៀងនីមួយៗបានក្លាយជាគ្រូបង្គោលក្នុងការបង្រៀនយើងឱ្យស្គាល់ពីរបៀបបង្ហាញចិត្ត របៀបលួងលោម និងរបៀបរក្សាភក្តីភាព។ ការសិក្សាអំពីអត្ថន័យនៃបទចម្រៀងទាំងនេះ នឹងជួយឱ្យយើងយល់កាន់តែច្បាស់អំពីតម្លៃនៃ "ពាក្យសម្តី" ដែលអាចប្រែក្លាយជីវិតធម្មតាឱ្យទៅជាពិភពដ៏រ៉ូមែនទិកបំផុត។ បទចម្រៀង "កុលាបប៉ៃលិន" មិនត្រឹមតែពណ៌នាអំពីសម្រស់បុប្ផាប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កប់នូវមេរៀនជីវិតដ៏មានតម្លៃអំពីភក្តីភាព និងការតស៊ូក្នុងស្នេហាដោយមិនមើលលើទ្រព្យសម្បត្តិឡើយ។ នៅក្នុងបទ "ចំប៉ាភ្នំពេញ" យើងឃើញពីការប្រើប្រាស់វោហារស័ព្ទយ៉ាងប៉ិនប្រសប់ក្នុងការប្រៀបធៀបសម្រស់នារីទៅនឹងផ្កាចំប៉ា ដែលមានក្លិនក្រអូបសាយភាយ និងមានតម្លៃខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាន។ សំនៀងដ៏ផ្អែមល្ហែមរបស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត បានបង្កើតជាបទដ្ឋាននៃពាក្យ "បង" និង "អូន" ដែលធ្វើឱ្យការនិយាយស្តីរវាងគូស្នេហ៍មានភាពស្និទ្ធស្នាល និងពោរពេញដោយការគោរព។ អត្ថន័យនៃបទ "វាសនាអាក្រក់" គឺជាការឆ្លុះបញ្ចាំងពីតថភាពសង្គមខ្មែរនាសម័យមុន ដែលស្នេហាដ៏បរិសុទ្ធជារឿយៗត្រូវបានរារាំង ឬបំបែកបំបាក់ដោយសារតែឥទ្ធិពល និងការសម្រេចចិត្តរបស់ចាស់ទុំ។ បទ "ម្លប់ដូងទីដប់" បានក្លាយជានិមិត្តរូបនៃអនុស្សាវរីយ៍ស្នេហាបែបជនបទ ដែលរៀបរាប់ពីការសន្យាយ៉ាងម៉ឺងម៉ាត់នៅក្រោមម្លប់ធម្មជាតិ ដែលទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាក៏គ្មានថ្ងៃបំភ្លេចបានដែរ។ បទចម្រៀងសម័យមាសភាគច្រើនតែងតែលើកតម្កើងតម្លៃស្រ្តីខ្មែរថាជា "បុប្ផា" ដែលមានចរិយាមារយាទថ្លៃថ្នូរ និងជាទីប្រាថ្នារបស់បុរសដែលចង់បានសេចក្តីសុខពិតប្រាកដក្នុងជីវិតគ្រួសារ។ តាមរយៈបទ "ស្ពានឈើបាក់" យើងអាចយល់បានថា សេចក្តីស្រឡាញ់ពិតប្រាកដមិនមែនស្ថិតនៅលើភាពល្អឥតខ្ចោះនៃសម្ភារៈជុំវិញខ្លួននោះទេ ប៉ុន្តែវាស្ថិតនៅលើចិត្តដែលមិនចេះប្រែប្រួលទោះក្នុងកាលៈទេសៈណាក៏ដោយ។ បទ "រាត្រីជួបភក្រ្ត" បង្ហាញពីសិល្បៈនៃការរៀបរាប់អំពីអារម្មណ៍រំភើបញាប់ញ័រក្នុងចិត្ត នៅពេលដែលមនុស្សពីរនាក់បានជួបគ្នាជាលើកដំបូងក្រោមពន្លឺដួងច័ន្ទដ៏រ៉ូមែនទិក។ ការបញ្ចូលឧបករណ៍តន្ត្រីបុរាណលាយជាមួយសម័យនៅក្នុងបទចម្រៀងជំនាន់មុន បានជួយលើកកម្ពស់អត្តសញ្ញាណស្នេហាបែបខ្មែរឱ្យមានភាពទន់ភ្លន់ រស់រវើក និងមានភាពទាក់ទាញជាអមតៈ។ បទ "លាហើយភពផែនដី" គឺជាសក្ខីភាពនៃស្នេហាដ៏ជ្រាលជ្រៅបំផុត ដែលបង្ហាញថាបុរសខ្មែរហ៊ានលះបង់គ្រប់យ៉ាង សូម្បីតែជីវិតខ្លួនឯង ដើម្បីរក្សាភក្តីភាពចំពោះស្រ្តីដែលខ្លួនស្រឡាញ់។ បទចម្រៀង Original Song នាពេលបច្ចុប្បន្នបានបើកទំព័រថ្មីមួយសម្រាប់យុវវ័យ ក្នុងការបង្ហាញអារម្មណ៍លួចស្រឡាញ់ ដោយប្រើប្រាស់ពាក្យពេចន៍ដែលទំនើប និងមានភាពរស់រវើកបំផុត។ បទ "នឹកនា" របស់ស៊ូលី ផេង បានជួយលើកទឹកចិត្តដល់គូស្នេហ៍ដែលនៅឆ្ងាយពីគ្នា ឱ្យចេះអត់ធ្មត់ និងជឿជាក់លើភក្តីភាពរបស់ខ្លួន ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គនៃពេលវេលា និងចម្ងាយផ្លូវក៏ដោយ។ ទំនុកច្រៀងសម័យថ្មីភាគច្រើនបានផ្ដោតទៅលើពាក្យថា "ថែរក្សា" ដែលជាការសន្យារបស់បុរសក្នុងការមើលថែមនុស្សដែលខ្លួនស្រឡាញ់ឱ្យមានក្តីសុខបំផុតក្នុងនាមជាបង្គោលគ្រួសារ។ បទ "មនុស្សដំបូង" គឺជាបទចម្រៀងដែលជួយដាស់រំលឹកនូវរាល់អនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងក្តីរំភើបដំបូងបង្អស់ ដែលមនុស្សម្នាក់ៗធ្លាប់បានឆ្លងកាត់ក្នុងឆាកជីវិតស្នេហារបស់ខ្លួន។ អត្ថន័យនៃបទចម្រៀងយុវវ័យនាពេលបច្ចុប្បន្ន បានផ្លាស់ប្តូរវប្បធម៌នៃការសារភាពស្នេហ៍ឱ្យមានភាពក្លាហានជាងមុន ជាពិសេសគឺការប្រើប្រាស់បច្ចេកវិទ្យា និងបណ្ដាញសង្គមជាស្ពានចម្លងចិត្ត។ បទ "អ្នកចាញ់" ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទឹកចិត្តរបស់មនុស្សម្នាក់ ដែលសុខចិត្តទទួលយកការឈឺចាប់ និងការដើរចេញ ដើម្បីឱ្យមនុស្សដែលខ្លួនស្រឡាញ់បានជួបអ្នកថ្មីដែលល្អជាងខ្លួន។ តន្ត្រីរ៉េប ខ្មែរនាពេលបច្ចុប្បន្ន បានបញ្ចូលនូវវោហារស័ព្ទស្នេហាយ៉ាងសម្បូរបែប ដែលបង្ហាញពីភាពរហ័សរហួន និងភាពវៃឆ្លាតរបស់បុរសខ្មែរក្នុងការញ៉ែ ឬទាក់ទងនារីដែលខ្លួនពេញចិត្ត។ បទ "សង្សារក្នុងចិត្ត" បង្ហាញពីទិដ្ឋភាពស្នេហាមួយដែលពោរពេញដោយភាពអត់ធ្មត់ ទោះបីជាមិនអាចរៀបការជាប្តីប្រពន្ធបាន ក៏នៅតែរក្សាចិត្តស្រឡាញ់ និងការបារម្ភពីចម្ងាយជារៀងរហូត។ ការប្រើប្រាស់ពាក្យពេចន៍សាមញ្ញៗនៅក្នុងបទចម្រៀងសម័យថ្មី ធ្វើឱ្យយុវវ័យងាយស្រួលក្នុងការយល់ដឹងពីតម្លៃនៃសេចក្តីស្រឡាញ់ និងងាយស្រួលក្នុងការយកមកប្រើប្រាស់ក្នុងជីវិតពិត។ បទ "ដង្ហើម" បានប្រើប្រាស់ពាក្យប្រៀបធៀបយ៉ាងជ្រាលជ្រៅ ដោយលើកយកខ្យល់ដង្ហើមមកបញ្ជាក់ថា មនុស្សជាទីស្រឡាញ់គឺជាចំណែកដ៏សំខាន់បំផុតដែលជីវិតមិនអាចខ្វះបានឡើយ។ បទចម្រៀងស្នេហាខ្មែរគ្រប់សម័យកាល តែងតែមានបង្កប់នូវពាក្យ "សន្យា" ដែលជាការដៅចំណាំនៃចិត្តនិងចិត្ត ដើម្បីឱ្យគូស្នេហ៍មានទំនុកចិត្តលើគ្នាទៅវិញទៅមកកាន់តែខ្លាំង។ នៅក្នុងការណាត់ជួបគ្នាជាលើកដំបូង បុរសខ្មែរច្រើនតែប្រើប្រាស់ឃ្លាផ្អែមល្ហែមដែលដកស្រង់ចេញពីបទចម្រៀងល្បីៗ ដើម្បីបង្កើតបរិយាកាសឱ្យមានភាពរ៉ូមែនទិក និងកក់ក្តៅ។ អត្ថន័យនៃ "ការរង់ចាំ" នៅក្នុងបទចម្រៀងខ្មែរ នៅតែមានប្រជាប្រិយភាពខ្លាំង ព្រោះវាជាការសាកល្បងនូវចិត្តស្មោះស្ម័គ្រ និងភាពអត់ធ្មត់របស់មនុស្សពីរនាក់ចំពោះស្នេហាពិត។ សកម្មភាពច្រៀងខារ៉ាអូខេ មិនមែនត្រឹមតែជាការកម្សាន្តទេ ប៉ុន្តែវាគឺជាឱកាសដ៏ល្អសម្រាប់គូស្នេហ៍ខ្មែរក្នុងការបង្ហាញពីអារម្មណ៍ពិត និងការឆ្លើយឆ្លងគ្នាតាមរយៈទំនុកច្រៀង។ បទចម្រៀងដែលច្រៀងក្នុង "ពិធីមង្គលការ" ដើរតួយ៉ាងសំខាន់ក្នុងការបញ្ជាក់ពីការចាប់ផ្តើមនៃជីវិតថ្មី និងការចូលរួមដឹងឮពីសំណាក់ចាស់ទុំ និងមិត្តភក្តិបងប្អូនទាំងអស់។ នៅក្នុងអត្ថន័យនៃបទចម្រៀងខ្មែរ ភាពយោគយល់ អធ្យាស្រ័យ និងការចេះអត់ឱនឱ្យគ្នា គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់កសាងស្នេហាអមតៈមួយដែលគ្មានថ្ងៃប្រែប្រួល។ បទចម្រៀងដែលរៀបរាប់ពី "ការប្រច័ណ្ឌ" ជួយឱ្យយុវវ័យខ្មែររៀនយល់ពីចិត្តគ្នាទៅវិញទៅមកកាន់តែច្បាស់ និងរៀនកសាងទំនុកចិត្តឱ្យបានរឹងមាំដើម្បីចៀសវាងការបែកបាក់។ ឃ្លាដ៏មានឥទ្ធិពលបំផុតគឺ "ស្រឡាញ់អូនស្មើជីវិត" ដែលជាពាក្យសច្ចចារបស់បុរសខ្មែរគ្រប់រូប ដែលចង់បង្ហាញថាខ្លួនហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារក្តីសុខរបស់មនុស្សជាទីស្រឡាញ់។ បទចម្រៀងដែលនិយាយពី "ការបែកបាក់" បានផ្ដល់នូវកម្លាំងចិត្តដល់មនុស្សដែលកំពុងជួបទុក្ខសោក ឱ្យចេះរៀនរស់នៅដោយភាពរឹងមាំ និងរង់ចាំថ្ងៃថ្មីដែលមានពន្លឺក្តីសង្ឃឹមជាងមុន។ ការផ្ញើបទចម្រៀងដែលមានអត្ថន័យត្រូវនឹងសាច់រឿងពិតឱ្យគ្នាទៅវិញទៅមក គឺជាវិធីសាស្ត្រមួយដ៏ពេញនិយម និងមានប្រសិទ្ធភាពបំផុតរបស់យុវជនខ្មែរក្នុងការបង្ហាញអារម្មណ៍ និងដួងចិត្ត។ នៅក្នុងប្រទេសកម្ពុជា ការបង្ហាញសេចក្តីស្រឡាញ់គឺជាសិល្បៈមួយដែលផ្សារភ្ជាប់គ្នារវាងប្រពៃណីដ៏ជ្រាលជ្រៅ និងភាពរ៉ូមែនទិកតាមបែបកាព្យឃ្លោង។ បើតាមប្រវត្តិសាស្ត្រ ការណាត់ជួបគ្នារបស់ជនជាតិខ្មែរគឺជាដំណើរការដ៏ថ្លៃថ្នូរមួយ ដែលជារឿយៗត្រូវបានរៀបចំឡើងតាមរយៈចាស់ទុំ និងគ្រួសារ ដើម្បីធានាឱ្យបាននូវ "កិត្តិយស" និង "គុណធម៌"។ ទោះបីជាបច្ចុប្បន្ន ការណាត់ជួបបែបសម័យទំនើបមានភាពពេញនិយមក៏ដោយ ប៉ុន្តែភាសាដែលប្រើប្រាស់នៅតែរក្សាភាពទន់ភ្លន់ និងការគោរពគ្នាទៅវិញទៅមកយ៉ាងខ្ជាប់ខ្ជួន។ បទចម្រៀងស្នេហាបែបខ្មែរ តាំងពីសម័យដើមរហូតដល់សម័យបច្ចុប្បន្ន បានជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបដែលមនុស្សនិយាយទៅកាន់គ្នា។ ពួកគេតែងតែប្រើប្រាស់ពាក្យប្រៀបធៀបទៅនឹងធម្មជាតិ ដូចជាការប្រៀបប្រដូចសម្រស់ស្រ្តីទៅនឹងដួងច័ន្ទ ឬផ្កា និងការប្រៀបប្រដូចភក្តីភាពរបស់បុរសទៅនឹងភាពរឹងមាំនៃភ្នំជាដើម។ ក្នុងបរិបទខ្មែរ ការស្រឡាញ់នរណាម្នាក់មិនមែនត្រឹមតែជា "អារម្មណ៍" ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា "ការសន្យាថានឹងមើលថែ"។ ការប្រើប្រាស់សព្វនាមគឺជាសញ្ញាខ្ពស់បំផុតនៃភាពស្និទ្ធស្នាល ដោយបុរសតែងហៅខ្លួនឯងថា "បង" ដើម្បីបង្ហាញពីការការពារ និងហៅនារីថា "អូន" ដើម្បីបង្ហាញពីភាពទន់ភ្លន់ ដែលបង្កើតបានជាចំណងភាសាដ៏មានអត្ថន័យក្នុងស្នេហាបែបខ្មែរ។ ខាងក្រោមនេះគឺជាពាក្យពេចន៍ខ្លះៗដែលគេនិយមប្រើនៅក្នុងភាសាស្នេហា នៅក្នុងការញ៉ែញ៉ង និងចាប់អារម្មណ៍គ្នាដំបូង។ តាំងពីបងបានជួបភក្រ្តអូនលើកដំបូង បេះដូងបងចាប់ផ្តើមញាប់ញ័ររកថាមិនត្រូវឡើយ ហាក់ដូចជាមានមន្តស្នេហ៍អ្វីម្យ៉ាងទាក់ទាញចិត្តបង។ សម្រស់អូនស្អាតដាច់គេក្នុងចំណោមស្រីទាំងពួង ប្រៀបដូចជាដួងច័ន្ទដែលកំពុងរះកណ្តាលមេឃងងឹត បំភ្លឺផ្លូវឱ្យបងបានឃើញក្តីសង្ឃឹម។ បងសង្ឃឹមថាអូននឹងមិនយល់ថាបងរំខានទេ ប្រសិនបើបងចង់សុំការអនុញ្ញាតដើម្បីស្គាល់អូនឱ្យច្បាស់ជាងនេះ ក្នុងនាមជាមនុស្សម្នាក់ដែលស្ងើចសរសើរអូន។ ស្នាមញញឹមដ៏ស្រស់ត្រកាលរបស់អូន បានធ្វើឱ្យបងភ្លេចអស់រាល់ទុក្ខកង្វល់ដែលបងមានក្នុងចិត្ត ហើយជំនួសមកវិញនូវក្តីសប្បាយរីករាយ។ បើសិនជាបងមានវាសនាបាននៅក្បែរអូន បងនឹងមើលថែអូនឱ្យល្អបំផុតមិនឱ្យទាស់ចិត្តឡើយ ទោះជាត្រូវហត់នឿយយ៉ាងណាក៏ដោយ។ អូនមានដឹងទេថា គ្រប់ពេលដែលបងបិទភ្នែកសម្រាកពីការងារ បងតែងតែឃើញរូបអូននៅក្នុងចិត្តរបស់បងជានិច្ច? បងមិនដែលជឿលើរឿងស្នេហាកាំរន្ទះទេ រហូតដល់ថ្ងៃដែលបងបានមកជួបអូនដោយផ្ទាល់ ទើបដឹងថាវាពិតជាមានមែន។ បងចង់សុំធ្វើជាមិត្តភក្តិផង និងចង់សុំសិទ្ធិមើលថែបេះដូងអូនទៅថ្ងៃអនាគតផង តើអូនអាចផ្តល់កិត្តិយសនេះឱ្យបងបានទេ? តើអូនអាចផ្តល់ឱកាសឱ្យបងបានបង្ហាញពីទឹកចិត្តដ៏ស្មោះត្រង់របស់បងចំពោះអូនបានដែរឬទេ ដើម្បីឱ្យអូនដឹងថាបងមិនមែននិយាយលេងសើច? រីឯខាងក្រោមនេះវិញ ជាការសារភាពស្នេហ៍ និង ពាក្យកាព្យ។ ក្តីស្រឡាញ់របស់បងចំពោះអូន គឺធំធេងជាងមហាសមុទ្រ ហើយជ្រៅជាងជម្រៅទឹកដែលគេមិនអាចវាស់វែងបានដោយឧបករណ៍អ្វីទាំងអស់។ ទោះបីជាមេឃរលំ ភ្នំរលាយ ក៏ចិត្តបងមួយនេះនៅតែស្មោះស្ម័គ្រនឹងអូនមិនប្រែប្រួលឡើយ ដរាបណាបងនៅមានដង្ហើម។ អូនគឺជាម្ចាស់ជីវិត និងជាដង្ហើមដែលជួយឱ្យបងមានកម្លាំងតស៊ូក្នុងឆាកជីវិតដ៏លំបាក និងហត់នឿយមួយនេះ។ បងមិនត្រូវការទ្រព្យសម្បត្តិស្តុកស្តម្ភអ្វីទាំងអស់ក្នុងលោកនេះ បងសុំត្រឹមតែមានអូនម្នាក់នៅក្បែរកាយបងជារៀងរហូតទៅ។ បេះដូងបងបានចារឹកឈ្មោះអូនទុកជាអមតៈ ទោះបីជាពេលវេលាកន្លងផុតទៅរាប់រយឆ្នាំក៏ដោយ ក៏គ្មានអ្នកណាមកជំនួសអូនបានដែរ។ បងសុខចិត្តលះបង់គ្រប់យ៉ាង ទោះជាត្រូវឆ្លងកាត់ការលំបាកយ៉ាងណា ដើម្បីតែឃើញស្នាមញញឹមរបស់អូនម្នាក់គត់ដែលបងស្រឡាញ់។ អូនគឺជាទេពធីតាដែលចុះមកពីឋានសួគ៌ ដើម្បីជួយបំពេញនូវភាពខ្វះខាត និងភាពឯកោក្នុងជីវិតរបស់បងឱ្យមានន័យឡើងវិញ។ បងនឹងប្រើជីវិតដែលនៅសេសសល់ទាំងប៉ុន្មាន ដើម្បីការពារអូនពីទុក្ខសោក គ្រោះថ្នាក់ និងភាពភ័យខ្លាចទាំងឡាយក្នុងលោកនេះ។ ខាងក្រោមនេះគឺជាពាក្យពេចន៍៍ដែលបុរសនិយាយទៅកាន់នារី ដើម្បីបង្ហាញពីការយកចិត្តទុក្ខដាក់។ យប់នេះមេឃត្រជាក់ខ្លាំងណាស់ កុំភ្លេចដណ្តប់ភួយឱ្យជិតមុនពេលគេងណាម្ចាស់ចិត្តបង បងបារម្ភខ្លាចអូនមិនស្រួលខ្លួន។ តើថ្ងៃនេះអូនហត់នឿយនឹងការងារខ្លាំងទេ? បើហត់ កុំភ្លេចសម្រាកឱ្យបានច្រើន ហើយញ៉ាំទឹកឱ្យបានច្រើនផងណា។ បងបានទិញនំដែលអូនចូលចិត្តញ៉ាំបំផុត ចាំបងយកទៅឱ្យអូននៅឯផ្ទះនៅពេលដែលបងចេញពីធ្វើការណា។ អូនត្រូវញ៉ាំបាយឱ្យបានទៀងពេល និងញ៉ាំឱ្យបានច្រើនៗណា កុំបង្អត់អាហារអី បងបារម្ភពីសុខភាពអូនខ្លាំងណាស់។ បើសិនជាអូនមានរឿងអ្វីមិនសប្បាយចិត្ត ឬមានសម្ពាធពីការងារ អូនអាចប្រាប់បងបានគ្រប់ពេល បងនឹងនៅក្បែរចាំលើកទឹកចិត្តអូន។ រាល់ពេលដែលបងបានឮសម្លេងអូននិយាយតាមទូរស័ព្ទ បងមានអារម្មណ៍ថាដូចជាបានថ្នាំទិព្វជួយឱ្យបាត់ហត់ភ្លាមៗតែម្តង។ ចំណែកពាក្យពេចន៍ខាងក្រោមនេះវិញគឺជាអ្វីដែលនារីៗច្រើនឆ្លើយតបទៅកាន់បុរសៗ ដើម្បីបង្ហាញពីអារម្មណ៍ពួកគេ។ ទោះបីអូនមិនសូវពូកែនិយាយផ្អែមល្ហែម ប៉ុន្តែចិត្តអូនស្មោះត្រង់ចំពោះបងម្នាក់គត់។ អូនមិនត្រូវការបុរសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភទេ អូនគ្រាន់តែត្រូវការបុរសម្នាក់ដែលចេះផ្តល់តម្លៃ និងការពារអូន។ រាល់ពេលដែលអូននៅក្បែរបង អូនមានអារម្មណ៍ថាមានសុវត្ថិភាព និងភាពកក់ក្តៅបំផុត។ បងដឹងទេថា សម្តីផ្អែមល្ហែមរបស់បង ធ្វើឱ្យអូនគេងញញឹមម្នាក់ឯងពេញមួយយប់? អូនសន្យាថានឹងធ្វើជាភរិយាដ៏ល្អ និងជាម្លប់ដ៏ត្រជាក់សម្រាប់បងនៅថ្ងៃអនាគត។ បងធ្វើការហត់នឿយពេញមួយថ្ងៃហើយ កុំភ្លេចសម្រាក និងថែរក្សាសុខភាពផងណា។ ទោះមានរឿងអ្វីកើតឡើង ក៏អូននៅទីនេះចាំលើកទឹកចិត្ត និងនៅក្បែរបងជានិច្ច។ បងគឺជាកម្លាំងចិត្តដ៏ធំបំផុតដែលធ្វើឱ្យអូនចង់តស៊ូក្នុងជីវិតនេះ។ រីឯឃ្លាឃ្លោងទាំងប៉ុន្មានខាងក្រោមនេះវិញបង្ហាញពីភាពអៀន និងពាក្យលួងលោមរបស់នារីទៅកាន់បុរស។ បងកុំមកសម្លឹងមើលមុខអូនយូរពេកអី អូនអៀនចង់ស្លាប់ទៅហើយ។ កុំខឹងអូនអីណា បើអូនធ្វើអ្វីខុស បងជួយប្រាប់អូនផង អូននឹងកែខ្លួនដើម្បីបង។ អូនស្រឡាញ់បងមិនមែនមើលលើរូបរាងខាងក្រៅទេ គឺស្រឡាញ់ទឹកចិត្តដ៏ល្អរបស់បង។ ពាក្យថា "ស្រឡាញ់" មួយម៉ាត់របស់បង គឺមានតម្លៃបំផុតសម្រាប់ជីវិតអូន។ អូនចង់កាន់ដៃបងដើរទៅមុខជាមួយគ្នា រហូតដល់យើងចាស់កោងខ្នងរៀងៗខ្លួន។ អូនជឿជាក់លើបង។ បងជាមនុស្សដំបូង និងចុងក្រោយសម្រាប់អូន។ អូននឹងរង់ចាំបងជានិច្ច ទោះយូរប៉ុណ្ណាក៏ដោយ។ ស្នេហារបស់យើងគឺព្រហ្មលិខិតជាអ្នកចារ។ ខាងបុរសខ្មែរច្រើនតែប្រើបទចម្រៀងដើម្បីរៀបរាប់ពី "ការតស៊ូ" និង "ការខិតខំប្រឹងប្រែងធ្វើការងារ" ដើម្បីប្រមូលលុយកាក់ចូលស្តីដណ្តឹងនារីដែលខ្លួនស្រឡាញ់តាមប្រពៃណី។ ខាងស្រ្តីខ្មែរច្រើនតែប្រើបទចម្រៀងដើម្បីបង្ហាញពី "ភាពអៀនខ្មាស" និង "ការចង់បានការការពារ និងភាពកក់ក្តៅពិតប្រាកដ" ពីបុរសម្នាក់ដែលនាងបានផ្តល់ទំនុកចិត្តឱ្យ។ បទចម្រៀងឆ្លើយឆ្លង រវាងបុរសនិងស្រ្តី គឺជាការឆ្លុះបញ្ចាំងពីសិល្បៈនៃការឆ្លើយតបគ្នាយ៉ាងទន់ភ្លន់ ដែលបង្ហាញពីការយោគយល់ និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ។ បុរសខ្មែរតែងតែប្រើប្រាស់បទចម្រៀងដែលមានន័យលួងលោម ដើម្បីសុំទោសនារីដែលខ្លួនស្រឡាញ់ នៅពេលដែលខ្លួនមានកំហុស ឬធ្វើឱ្យនាងត្រូវស្រក់ទឹកភ្នែកដោយអចេតនា។ នារីខ្មែរប្រើបទចម្រៀងជាស្ពានដើម្បីបញ្ជាក់ប្រាប់ទៅបុរសវិញថា ទោះបីជាថ្ងៃខាងមុខមានរឿងអ្វីកើតឡើង ក៏នាងនៅតែចាំផ្ដល់កម្លាំងចិត្ត និងនៅក្បែរគាត់ជានិច្ច។ បទចម្រៀងសម័យដើមតែងតែដាស់តឿនបុរសឱ្យចេះគោរព និងស្រឡាញ់ចាស់ទុំខាងស្រី ព្រោះវាជាមធ្យោបាយដ៏ល្អបំផុតក្នុងការឈានទៅរកការកសាងគ្រួសារដែលមានសុភមង្គល។ សម្តីផ្អែមល្ហែមដែលបង្កប់ក្នុងបទចម្រៀង ជួយឱ្យមនុស្សដែលមិនសូវពូកែនិយាយ អាចមានឱកាសបញ្ចេញអារម្មណ៍ពិត និងក្តីស្រឡាញ់របស់ខ្លួនបានកាន់តែច្បាស់លាស់។ អត្ថន័យនៃ "ភក្តីភាព" នៅក្នុងបទចម្រៀង ជួយឱ្យសង្គមខ្មែរនៅតែរក្សាបាននូវតម្លៃនៃគ្រួសារដែលរឹងមាំ និងមានភាពស្មោះត្រង់ចំពោះគ្នាជាចម្បង។ បទចម្រៀង "ស្នេហាក្នុងគ្រាកម្សត់" បង្រៀនយើងថា ទ្រព្យសម្បត្តិ និងសម្ភារៈនិយម មិនមែនជាកត្តាសម្រេចវាសនានៃសេចក្តីស្រឡាញ់នោះទេ ប៉ុន្តែវាគឺជាទឹកចិត្តពិតប្រាកដ។ ជារួមមក ទាំងប្រយោគនៃការនិយាយស្តីប្រចាំថ្ងៃ និងទំនុកច្រៀងនៃបទចម្រៀងស្នេហាខ្មែរ គឺជាមរតកនៃ "ភាពថ្លៃថ្នូរ"។ ស្នេហាបែបខ្មែរគឺជាការរួមបញ្ចូលគ្នារវាង ភាពទន់ភ្លន់នៃសម្តី និង ភាពរឹងមាំនៃសកម្មភាព។ ទោះបីជាសម័យកាលប្រែប្រួលពីការសរសេរសំបុត្រ មកជាការផ្ញើសារតាម Facebook ឬ Telegram ក៏ដោយ ប៉ុន្តែគោលដៅធំបំផុតនៃស្នេហាខ្មែរនៅតែមិនប្រែប្រួល នោះគឺការស្វែងរក "មិត្តរាប់រយឆ្នាំ" ដែលហ៊ានកាន់ដៃគ្នាឆ្លងកាត់រាល់ឧបសគ្គជីវិតដោយក្តីស្មោះត្រង់។